ពិធីទិវាសន្តិភាពនៅកម្ពុជា ដែលត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ២៩ ខែធ្នូ រៀងរាល់ឆ្នាំនោះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់ជាផ្លូវការជាថ្ងៃបុណ្យជាតិ និងជាថ្ងៃឈប់សម្រាកសាធារណៈនៅដើមឆ្នាំ ២០២៤។ ទិវាសន្តិភាពកម្ពុជា ត្រូវបានបង្កើតឡើងដើម្បីរំលឹកដល់ការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជានៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ១៩៩៨។ ការបញ្ចប់សង្គ្រាមនេះគឺដោយសារជោគជ័យនៃ នយោបាយឈ្នះ-ឈ្នះ របស់អតីតនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសន្តិភាពពេញលេញ ឯកភាពជាតិ និងឯកភាពទឹកដីដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជា អស់រយៈពេលជាង ៥០០ ឆ្នាំចុងក្រោយនេះ។ មុននឹងក្លាយជា "ទិវាសន្តិភាពនៅកម្ពុជា" ថ្ងៃទី ២៩ ខែធ្នូ ត្រូវបានបញ្ចូលទៅក្នុងប្រតិទិនជាតិក្នុងឆ្នាំ ២០២២ ជា "ទិវានយោបាយឈ្នះ-ឈ្នះ" ដើម្បីអបអរសាទរជ័យជម្នះនេះ ប៉ុន្តែនៅពេលនោះវាមិនមែនជាថ្ងៃឈប់សម្រាកសាធារណៈទេ។ ការកំណត់ថ្ងៃទី ២៩ ខែធ្នូ ជាទិវាសន្តិភាពកម្ពុជា គឺដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជាដែលស្រឡាញ់សន្តិភាព ស្អប់ខ្ពើមសង្គ្រាម ក៏ដូចជាដើម្បីរំលឹកគុណូបការៈដល់បិតាស្ថាបនិកសន្តិភាព និងឥស្សរជនស្នេហាជាតិ ទាំងអស់ដែលបានលះបង់ដើម្បីសន្តិភាព។ វាក៏ជាការដាស់ស្មារតីដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនជំនាន់ក្រោយ ឱ្យចេះស្រឡាញ់ ការពារសន្តិភាព និងបញ្ចៀសកុំឱ្យប្រវត្តិសាស្ត្រដដែលៗកើតឡើងទៀត។ រាល់ឆ្នាំ ពិធីប្រារព្ធទិវាសន្តិភាពកម្ពុជា ត្រូវបានរៀបចំឡើងយ៉ាងអធិកអធម នៅវិមានឈ្នះ-ឈ្នះ ដោយមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងយុវជនជាច្រើនរូប។ ក្នុងពិធីនេះ ក៏មានការតាំងពិព័រណ៍បង្ហាញវត្ថុអនុស្សាវរីយ៍ទាក់ទងនឹងប្រវត្តិសាស្ត្រតស៊ូ ក៏ដូចជាសកម្មភាពសិល្បៈ និងកីឡាផ្សេងៗ ដើម្បីរំលឹកដល់គុណតម្លៃនៃសន្តិភាព។ ការកំណត់ថ្ងៃនេះឡើង មិនមែនគ្រាន់តែជាការរំលឹកដល់ការបញ្ចប់សង្គ្រាមស៊ីវិលប៉ុណ្ណោះទេ តែជាការបញ្ជាក់សារជាថ្មីនូវគុណតម្លៃនៃ សន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ ដែលកម្ពុជាទទួលបានបន្ទាប់ពីឆ្លងកាត់ភ្លើងសង្គ្រាមរាប់ទសវត្សរ៍។ ទិវាសន្តិភាពកម្ពុជា គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយ នយោបាយឈ្នះ-ឈ្នះ ដែលផ្ដួចផ្ដើមដោយសម្ដេចតេជោ ហ៊ុន សែន នៅទសវត្សរ៍ឆ្នាំ ១៩៩០។ នយោបាយនេះមានគោលដៅបញ្ចប់ជម្លោះផ្ទៃក្នុងជាមួយកងកម្លាំងខ្មែរក្រហម ដោយមិនប្រើប្រាស់អំពើហិង្សា និងមិនបង្កជាការបង្ហូរឈាមទៀតឡើយ។ យុទ្ធសាស្ត្រស្នូលនៃនយោបាយនេះរួមមាន ការធានាអាយុជីវិត ការធានាអាជីព និងការធានាកម្មសិទ្ធិ។ ចំពោះការធានាអាយុជីវិត គឺមិនមានការប្រហារជីវិត ឬការដាក់ទោសដល់អតីតកងកម្លាំងខ្មែរក្រហមឡើយ។ ការធានាអាជីព រាល់អតីតយុទ្ធជនខ្មែរក្រហមអាចបន្តជីវភាពរស់នៅធម្មតា ហើយអាចចូលរួមក្នុងជួរកងទ័ពជាតិ ឬរដ្ឋបាលសាធារណៈបាន។ ការធានាកម្មសិទ្ធិ រាល់អតីតយុទ្ធជនដែលចុះចូល ត្រូវបានអនុញ្ញាតឱ្យរក្សាទ្រព្យសម្បត្តិ និងទីតាំងរបស់ខ្លួន។ លទ្ធផលនៃនយោបាយនេះ គឺការបង្រួបបង្រួមជាតិទាំងស្រុងនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ១៩៩៨ ដែលបានបញ្ចប់វត្តមានកងកម្លាំងខ្មែរក្រហមចុងក្រោយគេបង្អស់ និងនាំមកនូវសន្តិភាពពេញលេញដល់កម្ពុជា។ មុននឹងក្លាយជា ទិវាសន្តិភាព ថ្ងៃទី ២៩ ខែធ្នូ ត្រូវបានគេប្រារព្ធជា ទិវានយោបាយឈ្នះ-ឈ្នះ តាំងពីឆ្នាំ ២០២២ មកម្ល៉េះ។ ការប្រារព្ធទិវាសន្តិភាពកម្ពុជាមានអត្ថន័យជ្រាលជ្រៅ និងសារៈសំខាន់ជាច្រើនដូចជា ការរំលឹកគុណូបការ ការអប់រំ និងដាស់ស្មារតី ការបង្រួបបង្រួមជាតិ និងការលើកតម្កើងតម្លៃមនុស្សធម៌។ ការរំលឹកគុណូបការ ជាការរំលឹកដល់វីរភាព និងការលះបង់របស់ថ្នាក់ដឹកនាំ ប្រជាជន និងកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ដែលបានរួមចំណែកនាំមកនូវសន្តិភាព។ ការអប់រំ និងដាស់ស្មារតី គឺផ្ដល់ឱកាសដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនជំនាន់ក្រោយ ឱ្យយល់ដឹងពីតម្លៃនៃសន្តិភាព ភាពរន្ធត់នៃសង្គ្រាម និងសារៈសំខាន់នៃការថែរក្សាសន្តិភាព។ ការបង្រួបបង្រួមជាតិ ពង្រឹងស្មារតីឯកភាពជាតិ និងផ្សះផ្សាជាតិ បន្ទាប់ពីការបែកបាក់គ្នាជាយូរអង្វែងដោយសារសង្គ្រាម។ ការលើកតម្កើងតម្លៃមនុស្សធម៌ គឺបង្ហាញពីវិធីសាស្ត្រដោះស្រាយជម្លោះដោយសន្តិវិធី និងការអភ័យទោស។ ជារៀងរាល់ឆ្នាំ ពិធីបុណ្យនេះត្រូវបានប្រារព្ធធ្វើឡើងយ៉ាងមហោឡារិកនៅ វិមានឈ្នះ-ឈ្នះ ដែលជានិមិត្តរូបនៃសន្តិភាព នឹងឯកភាពជាតិ និងរៀបចំឡើងយ៉ាងល្អិតល្អន់ ដោយមានការចូលរួមពីស្ថាប័នរដ្ឋ ក្រសួងនានា កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដី ប្រជាពលរដ្ឋ និងយុវជន។ គោលបំណងសំខាន់នៃការរៀបចំគឺដើម្បីរំលឹកដល់គុណតម្លៃនៃសន្តិភាព និងផ្សព្វផ្សាយសារអប់រំអំពីសារៈសំខាន់នៃការថែរក្សាសន្តិភាព។ ទិដ្ឋភាពទូទៅនៃការរៀបចំពិធីប្រារព្ធទិវាសន្តិភាពកម្ពុជាមានដូចជា ការរៀបចំនៅវិមានឈ្នះ-ឈ្នះ មានសកម្មភាពនានា និងការចូលរួមពីស្ថាប័នពាក់ព័ន្ធជាដើម។ ទិដ្ឋភាពទីមួយនៃការរៀបចំពិធីប្រារព្ធទិវាសន្តិភាពនោះគឺ ការរៀបចំនៅវិមានឈ្នះ-ឈ្នះ។ វិមានឈ្នះ-ឈ្នះ គឺជាទីតាំងស្នូលនៃការប្រារព្ធពិធីនេះ ដោយសារវាជានិមិត្តរូបនៃនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវសន្តិភាពពេញលេញ។ ការរៀបចំនៅទីនេះរួមមានដូជា ការតុបតែងលម្អ ការរៀបចំវេទិកាធំ ការតាំងពិព័រណ៍ ការរៀបចំសណ្ដាប់ធ្នាប់សន្តិសុខ និងការរៀបចំមធ្យោបាយធ្វើដំណើរ។ ការតុបតែងលម្អ គឺតុបតែងដោយទង់ជាតិ បដា ពាក្យស្លោក និងផ្ទាំងប៉ាណូធំៗដែលបង្ហាញពីប្រវត្តិសាស្ត្រនៃការបង្រួបបង្រួមជាតិ និងសមិទ្ធផលនៃសន្តិភាព។ ការរៀបចំវេទិកាធំ សម្រាប់ថ្នាក់ដឹកនាំជាតិឡើងថ្លែងសុន្ទរកថា ដែលជាចំណុចសំខាន់នៃពិធី។ ការតាំងពិព័រណ៍ ដោយមានការរៀបចំស្ដង់តាំងពិព័រណ៍នានា ដែលបង្ហាញពី ប្រវត្តិសាស្ត្រនយោបាយឈ្នះ-ឈ្នះ ដោយមានរូបភាព ឯកសារ សម្ភារៈពាក់ព័ន្ធនឹងដំណើរការបញ្ចប់សង្គ្រាមស៊ីវិល និងវត្ថុអនុស្សាវរីយ៍ របស់របរប្រើប្រាស់របស់អតីតយុទ្ធជន ឬវត្ថុដែល តំណាងឱ្យព្រឹត្តិការណ៍សំខាន់ៗ ព្រមទាំងសមិទ្ធផលជាតិ ដោយបង្ហាញពីការអភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យដូចជាហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច សង្គម បន្ទាប់ពីទទួលបានសន្តិភាព។ ការរៀបចំសណ្ដាប់ធ្នាប់ និងសន្តិសុខ ដោយមានការដាក់ពង្រាយកម្លាំងសមត្ថកិច្ច ដើម្បីធានាសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈក្នុងបរិវេណពិធីទាំងមូល។ ការរៀបចំមធ្យោបាយធ្វើដំណើរ គឺសម្របសម្រួលចរាចរណ៍ និងទីកន្លែងចតយានយន្តសម្រាប់ភ្ញៀវជាតិ-អន្តរជាតិ និងសាធារណជន។ ឯទិដ្ឋភាពទីពីរនៃការរៀបចំពិធីប្រារព្ធទិវាសន្តិភាពនោះគឺកម្មវិធី និងសកម្មភាពនានាក្នុងកម្មវិធី។ ក្រៅពីការតុបតែង និងតាំងពិព័រណ៍ ក៏មានកម្មវិធីសំខាន់ៗមួយចំនួនទៀតដែលត្រូវបានរៀបចំឡើងផងដែរ។ កម្មវិធីនោះមានដូចជា សុន្ទរកថារបស់ថ្នាក់ដឹកនាំ ដោយសម្ដេចនាយករដ្ឋមន្ត្រី ឬតំណាងអមតេជោ នឹងថ្លែងសុន្ទរកថាគន្លឹះដែលរំលេចពីប្រវត្តិសាស្ត្រនៃការតស៊ូ សារៈសំខាន់នៃសន្តិភាព និងទិសដៅអភិវឌ្ឍន៍ប្រទេសជាតិ។ កម្មវិធីសិល្បៈ ដោយមានការសម្តែងសិល្បៈវប្បធម៌ ល្ខោន របាំ ចម្រៀង ដែលមានខ្លឹមសារអប់រំអំពីសន្តិភាព ឯកភាពជាតិ និងស្នេហាជាតិ។ ចំពោះកម្មវិធីកីឡា គឺមានការរៀបចំព្រឹត្តិការណ៍កីឡាតូចៗ ឬការសម្ដែងកីឡា ដើម្បីបង្ហាញពីកាយសម្បទារឹងមាំ និងស្មារតីសាមគ្គីភាព។ ពិធីបួងសួង និងគោរពវិញ្ញាណក្ខន្ធ ធ្វើឡើងដោយថ្នាក់ដឹកនាំ និងសាធារណជន ដោយចូលរួមគោរពវិញ្ញាណក្ខន្ធដល់វីរជនអ្នកតស៊ូ និងអ្នកដែលបានពលីជីវិតដើម្បីបុព្វហេតុសន្តិភាព។ តាមរយៈប្រព័ន្ធផ្សព្វផ្សាយនានាដូចជា ទូរទស្សន៍ វិទ្យុ កាសែត អនឡាញ បានផ្សាយផ្ទាល់នូវកម្មវិធីសំខាន់ៗ និងរឿងរ៉ាវទាក់ទងនឹងសន្តិភាព។ រីឯទិដ្ឋភាពទីបីនៃការរៀបចំពិធីប្រារព្ធទិវាសន្តិភាពនោះ ការចូលរួមពីស្ថាប័នពាក់ព័ន្ធ។ ការរៀបចំពិធីនេះមិនមែនជាបន្ទុករបស់ស្ថាប័នណាមួយនោះទេ តែជាការសហការរួមគ្នាពីស្ថាប័នជាច្រើន។ ស្ថាប័នទាំងនោះគឺ ទីស្តីការគណៈរដ្ឋមន្ត្រី: សម្របសម្រួលការងារទូទៅ និងអនុម័តផែនការមេ។ ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ទទួលបន្ទុកផ្នែកសន្តិសុខ សណ្ដាប់ធ្នាប់ និងការរៀបចំកងកម្លាំងកិត្តិយស។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំកម្មវិធីសិល្បៈ និងការតាំងពិព័រណ៍វប្បធម៌នានា។ ក្រសួងអប់រំ យុវជន និងកីឡា លើកទឹកចិត្តសិស្ស និស្សិត និងយុវជនឱ្យចូលរួម និងផ្សព្វផ្សាយសារអប់រំ។ ក្រសួងព័ត៌មាន ទទួលបន្ទុកផ្នែកផ្សព្វផ្សាយ និងការងារសារព័ត៌មាន។ រដ្ឋបាលរាជធានី-ខេត្ត រៀបចំពិធីតូចៗនៅតាមបណ្ដាខេត្ត-ក្រុងនានា ដើម្បីជាការចូលរួមអបអរសារទរ។ ដូចនេះ ការរៀបចំទិវាសន្តិភាពកម្ពុជា គឺមានលក្ខណៈគ្រប់ជ្រុងជ្រោយ ទាំងការតុបតែង កម្មវិធីផ្លូវការ កម្មវិធីកម្សាន្ត និងការចូលរួមពីស្ថាប័នពាក់ព័ន្ធជាច្រើន ដើម្បីធានាថាពិធីនេះប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អ។ សរុបមក ទិវាសន្តិភាពកម្ពុជា មិនមែនត្រឹមតែជាថ្ងៃឈប់សម្រាកមួយមុខនោះទេ តែជាថ្ងៃមួយដែលដាស់តឿនយើងទាំងអស់គ្នាឱ្យចេះស្រឡាញ់ ការពារ និងថែរក្សាសន្តិភាព ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ និងសុខុមាលភាពប្រជាជន។ បន្ថែមពីលើនេះទៀត ទិវាសន្តិភាពនេះគឺជាការរំលឹកដ៏សំខាន់មួយសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ឲ្យចងចាំជានិច្ចនូវតម្លៃដ៏មហាសាលនៃសន្តិភាព និងការរួបរួមគ្នា ដើម្បីកសាងប្រទេសជាតិឲ្យកាន់តែរីកចម្រើននាពេលអនាគត។